ជីវិតរបស់អ្នកនេសាទនៅតាមជនបទកម្ពុជាត្រូវបានផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយ បឹងទន្លេសាប និងទន្លេមេគង្គ។ គ្រួសារនេសាទភាគច្រើនរស់នៅក្នុងភូមិដែលស្ថិតនៅតាមមាត់ទឹក ឬជា ភូមិបណ្តែតទឹក ទាំងស្រុង។ អ្នកនេសាទខ្នាតតូចប្រើប្រាស់ ទូកតូចៗ ជាមួយឧបករណ៍នេសាទលក្ខណៈប្រពៃណីដូចជា មង អួន និងសន្ទូច។ ពួកគេមានចំណេះដឹងយ៉ាងច្បាស់លាស់អំពី វដ្តរដូវ របស់ត្រី និងការប្រែប្រួលកម្រិតទឹកក្នុងទន្លេ។ ការនេសាទរបស់ពួកគេមានគោលដៅសំខាន់បំផុតគឺដើម្បីផ្គត់ផ្គង់ ជីវភាពគ្រួសារ ប្រចាំថ្ងៃជាមុនសិន។ រដូវទឹកឡើង ជាពេលវេលាដ៏លំបាកក្នុងការនេសាទ ព្រោះត្រីរត់ចូលព្រៃលិចទឹកដើម្បីពងកូន។ ពួកគេត្រូវគោរពតាម រដូវបិទនេសាទ ដែលកំណត់ដោយរដ្ឋាភិបាលដើម្បីការពារធនធានជលផល។ អ្នកនេសាទមានតួនាទីជា អ្នកឃ្លាំមើល ធនធានធម្មជាតិ និងរាយការណ៍អំពីការនេសាទខុសច្បាប់។ ជីវភាពរបស់អ្នកនេសាទជួបការលំបាកដោយសារតែ ការថយចុះ នៃចំនួនត្រីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បញ្ហា បំពុលទឹក ពីកាកសំណល់ឧស្សាហកម្មបានគំរាមកំហែងដល់សុខភាពត្រីនិងអ្នកនេសាទផ្ទាល់។ អ្នកនេសាទត្រូវពឹងផ្អែកលើ អាកាសធាតុ ដើម្បីសម្រេចចិត្តថាតើត្រូវចេញទៅនេសាទឬនៅផ្ទះ។ ក្មេងៗក្នុងភូមិនេសាទជាទូទៅត្រូវបានបង្រៀនឱ្យចេះ ប្រើទូក និងរកត្រីតាំងពីតូច។ សហគមន៍នេសាទខ្លះបានបង្កើត តំបន់អភិរក្ស ផ្ទាល់ខ្លួនដើម្បីធានាថាត្រីនៅតែមានពូជបន្ត។ ជារឿយៗអ្នកនេសាទលក់ត្រីដែលចាប់បានទៅឱ្យ ឈ្មួញកណ្តាល ឬម៉ូយដែលមកដល់ភូមិផ្ទាល់។ ត្រីគឺជាប្រភពអាហារដ៏សំខាន់ដែលមិនអាចជំនួសបាននៅក្នុង របបអាហារខ្មែរ នៅតាមជនបទ។ ម្ហូបអាហារខ្មែរស្ទើរតែទាំងអស់ប្រើប្រាស់ ទឹកត្រី ឬប្រហុកជាគ្រឿងផ្សំរសជាតិមូលដ្ឋាន។ ប្រហុក ឬ ផ្អកត្រី ត្រូវបានគេទុកជាអាហារសំខាន់នៅរដូវប្រាំង ដែលជាពេលត្រីពិបាករក។ គ្រួសារនេសាទប្រើប្រាស់ បច្ចេកទេសហាលត្រី ឬ ធ្វើងៀតត្រីដើម្បីរក្សាទុកត្រីឱ្យបានយូរអង្វែង។ ម្ហូបដូចជា សម្លម្ជូរគ្រឿង ឬសម្លរប្រហើរត្រី ត្រូវបានចម្អិនជាប្រចាំថ្ងៃ។ ត្រីស្រស់ៗត្រូវបានយកមកធ្វើជា ត្រីអាំង ឬត្រីឆ្អើរ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ពិសា។ ត្រីតូចៗ ត្រូវបានយកមកធ្វើជាគ្រឿងផ្សំសម្រាប់ប្រហុក និងផ្អក ព្រោះវាមានតម្លៃថោកជាងត្រីធំ។ ប្រជាជនជនបទចូលចិត្តបរិភោគបាយជាមួយ ផ្អកចៀន ឬប្រហុកខ្ទិះជាមួយនឹងបន្លែស្រស់ៗ។ អាម៉ុកត្រី ត្រូវបានចាត់ទុកជាម្ហូបប្រពៃណីជាតិខ្មែរ ហើយត្រូវបានរៀបចំឡើងសម្រាប់ពិធីផ្សេងៗ។ ស្ត្រីមេផ្ទះនៅតាមជនបទចេះពីរបៀប ធ្វើ និង លាងសម្អាតត្រីបានយ៉ាងរហ័ស និងមានប្រសិទ្ធភាព។ ក្នុងកំឡុងពេលនេសាទបានផលច្រើន ពួកគេតែងតែ ចែករំលែក ត្រីជាមួយសាច់ញាតិនិងអ្នកជិតខាង។ ត្រីដែលចិញ្ចឹមនៅក្នុងស្រះ ឬបែរត្រូវបានប្រើប្រាស់ដើម្បី បំពេញតម្រូវការ នៅពេលដែលត្រីធម្មជាតិមានការខ្វះខាត។ ការទទួលទានត្រីជាប្រចាំធានាថាគ្រួសារនៅជនបទមាន សន្តិសុខស្បៀង យ៉ាងហោចណាស់សម្រាប់រយៈពេលមួយឆ្នាំ។ ម្ហូបអាហារ របស់កសិករមានភាពសាមញ្ញ ប៉ុន្តែសម្បូរទៅដោយជីវជាតិដោយសារត្រី។ ត្រីត្រូវបានយកទៅធ្វើជាគ្រឿងផ្សំសម្រាប់ ទឹកសម្លខ្មែរ ដែលជាសម្លដ៏ពេញនិយមសម្រាប់នំបញ្ចុក។ ត្រីផ្តល់នូវ ប្រូតេអ៊ីន គុណភាពខ្ពស់ ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុតសម្រាប់ការលូតលាស់។ វាគឺជាប្រភពដ៏ល្អនៃ អាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារ។ កុមារ ដែលបរិភោគត្រីជាប្រចាំមានអត្រា កង្វះអាហារូបត្ថម្ភ ទាបជាងកុមារដែលមិនសូវបរិភោគត្រី។ ត្រីតូចៗដែលអាចបរិភោគទាំង ឆ្អឹង គឺជាប្រភពដ៏សម្បូរនៃជាតិកាល់ស្យូមសម្រាប់ពង្រឹងឆ្អឹង និងធ្មេញ។ វីតាមីន D និងជាតិដែកដែលមាននៅក្នុងត្រីជួយប្រយុទ្ធប្រឆាំងនឹង ភាពស្លេកស្លាំង នៅក្នុងចំណោមប្រជាជនរស់នៅជនបទ។ ស្ត្រីមានផ្ទៃពោះ ត្រូវបានណែនាំឱ្យបរិភោគត្រីឱ្យបានច្រើនដើម្បីធានាសុខភាពទារកក្នុងផ្ទៃ។ ប្រូតេអ៊ីនពីត្រីងាយស្រួលរំលាយ ដែលធ្វើឱ្យវាជាជម្រើសដ៏ល្អសម្រាប់ មនុស្សចាស់ និងអ្នកជំងឺ។ ( អង្គការសុខភាព បានគូសបញ្ជាក់ថា ធនធានជលផលនៅកម្ពុជាគឺជាគន្លឹះនៃសុខភាពសាធារណៈ។ ការបរិភោគត្រីក្នុងបរិមាណសមស្របអាចកាត់បន្ថយ ហានិភ័យ នៃជំងឺបេះដូង និងលើសឈាម។ សហគមន៍ជនបទមាន ចំណេះដឹង បូរាណអំពីប្រភេទត្រីណាដែលស័ក្តិសមសម្រាប់ការព្យាបាលជំងឺផ្សេងៗ។ ប្រហុក ក៏មានសារធាតុចិញ្ចឹមខ្ពស់ផងដែរ ដូចជាវីតាមីន B12 ដែលត្រូវបានរក្សាទុកក្នុងអំឡុងពេលផ្អាប់។ ការចិញ្ចឹមត្រីបែប អេកូឡូស៊ី ត្រូវបានលើកទឹកចិត្តដើម្បីធានាថាត្រីចិញ្ចឹមនៅតែមានជីវជាតិល្អ។ ( ត្រីបានជួយ លើកកម្ពស់ កម្រិតសុខភាពរបស់ប្រជាជនដែលរស់នៅជុំវិញបឹងទន្លេសាប។ កង្វះត្រី អាចបង្ខំឱ្យគ្រួសារជនបទងាកទៅរកអាហារដែលមានតម្លៃថោក និងជីវជាតិទាបវិញ។ រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធី អាហារូបត្ថម្ភ មួយចំនួនដែលផ្តោតលើការប្រើប្រាស់ត្រីក្នុងរបបអាហារសាលារៀន។ ត្រីគឺជា ម្ហូប ដ៏សំខាន់ក្នុងការជួញដូរនៅតាមទីផ្សារជនបទ ដែលជាប្រភពសាច់ប្រាក់សម្រាប់គ្រួសារ។ តម្លៃត្រី ដែលប្រែប្រួលទៅតាមរដូវកាលនេសាទមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចមូលដ្ឋាន។ ក្នុងវប្បធម៌ខ្មែរ ការចែករំលែកត្រី ដែលចាប់បានច្រើនដល់អ្នកជិតខាងបង្ហាញពីភាពសប្បុរស។ ការធ្វើប្រហុក ត្រូវបានចាត់ទុកជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលជាចំណេះដឹងតជំនាន់។ ការនាំចេញ ផលិតផលជលផលដូចជាត្រីងៀតនិងទឹកត្រីក៏រួមចំណែកដល់សេដ្ឋកិច្ចជាតិផងដែរ។ ការចូលរួមក្នុង សហគមន៍នេសាទ ផ្តល់ឱ្យអ្នកនេសាទនូវសិទ្ធិអំណាចក្នុងការការពារដែនដីនេសាទរបស់ខ្លួន។ កម្រិតជីវភាព របស់ប្រជាជននៅតំបន់ជុំវិញបឹងទន្លេសាបមានលក្ខណៈប្រសើរជាងតំបន់ដែលគ្មានត្រី។ មុខរបរផ្សេងៗទៀតដូចជា ការដឹកជញ្ជូន និងការលក់ត្រីបានលេចចេញដោយសារឧស្សាហកម្មជលផល។ ការអប់រំ ផ្នែកជលផលប្រកបដោយនិរន្តរភាពត្រូវបានអនុវត្តដើម្បីធានាការរក្សាវប្បធម៌នេសាទ។ មោទកភាពជាតិ របស់ខ្មែរមួយផ្នែកក៏ត្រូវបានផ្សារភ្ជាប់ជាមួយភាពសម្បូរបែបនៃធនធានត្រីទឹកសាបផងដែរ។ ការទិញត្រីដោយផ្ទាល់ពីអ្នកនេសាទខ្នាតតូចជួយ គាំទ្រ ដល់សេដ្ឋកិច្ចខ្នាតតូចក្នុងមូលដ្ឋាន។ សម្រាប់អ្នកនេសាទ ត្រីមិនត្រឹមតែជាអាហារទេ តែជា ចំណងទំនាក់ទំនង រវាងមនុស្ស និងធម្មជាតិ។ សរុបមក ត្រីគឺជាផ្នែកមួយដ៏សំខាន់ នៃជីវភាពរស់នៅ វប្បធម៌ និងអាហារូបត្ថម្ភរបស់ប្រជាជនខ្មែរនៅតាមជនបទ។